លៀសជាអាហារដែលអាចយកមកធ្វើម្ហូបបានជាច្រើនប្រភេទដូចជា លៀសហាល ឆាលៀសធម្មតា ឆាលៀសអំពិលទុំ និងលៀសអប់អំពិលទុំ ។ ហើយមុខម្ហូបទាំងអស់នេះសុទ្ធសឹងតែមុខម្ហូបពេញនិយមរបស់ប្រជាជនខ្មែរ មិនថានៅតាមទីជនបទ ឬទីក្រុង។ ចំពោះលៀស គេអាចយកវាទៅធ្វើលៀសហាល ដែលគេនិយមទទូលទានជាមួយបាយកក ឬបាយក្តៅ នៅពេលថ្ងៃត្រង់។ ជាទូទៅលៀសហាលគេធ្វើវានៅពេលដែលមេឃក្តៅខ្លាំង ព្រោះវាធ្វើអោយលៀសឆ្អិនល្អ និងស្ងួត។ ម្យ៉ាងវិញទៀតលៀសហាលមានច្រើនរសជាតិណាស់ទៅតាមអ្វីដែលគេចូលចិត្ត ដែលជាទូទៅគ្រឿងផ្សំរបស់វាមាន លៀស ខ្ទឹមស អំបិល ប៊ីចេង ស្ករស អំពិលទុំ និងម្ទេសជាដើម។ រីឯវិធីធ្វើវិញ ដំបូងគេត្រូវ ត្រាំលាសនៅក្នុងទឹកយ៉ាងតិច ១ទៅ២ម៉ោងដើម្បីឲ្យចេញដីអស់ រួចលាងសម្អាតវាពី ២ ទៅ៣ទឹក ដើម្បីស្អាតល្អ។ យើងត្រូវរៀបចំគ្រឿងផ្សំដោយធ្វើការបុកខ្ទឹមនឹងម្ទេសឲ្យម៉ដ្ឋល្អ ។ បន្ទាប់មកដាក់ អំបិល ស្ករ ប៊ីចេង អំពិលទុំ បុកច្របល់ចូលគ្នាឲ្យសព្វល្អ ។ ក្រោយមកដាក់ស្ករចូលពីក្រោយ ហើយធ្វើការច្របល់ចូលគ្នាម្តងទៀត។ ដំណាក់កាលបន្ទាប់យកលៀសទៅស្រុះ ជាមួយនឹងទឹកក្តៅ ប្រហែល២ទៅ៣វិនាទីប៉ុណ្តោះ ជៀសវាងកុំឲ្យលៀសបើកមាត់។ ប៉ុន្តែក្នុងដំណាក់កាលនេះគេមិនបាច់ស្រុះវាក៏បានទៅតាមចំណូលចិត្ត។ បន្ទាប់ពីនេះគេធ្វើការប្រឡាក់គ្រឿងជាមួយនឹងលៀសចូលគ្នា ឲ្យបានសព្វល្អ។ រួចដាក់តម្រាបនៅថាសដែករូចយកទៅហាលភ្លាមៗកុំឲ្យចេញទឹក។ សម្រាប់រយៈពេលហាលវិញវាអាស្រ័យទៅនឹងកម្តៅថ្ងៃជាក់ស្តែង។ ប្រសិនបើកម្តៅក្តៅខ្លាំង ជាទូទៅគេហាលចន្លោះពី១ម៉ោងទៅ២ម៉ោងអាចញ៉ាំបាន។ អ្វីដែលពិសេសគេអាចញ៉ាំជាមួយនឹងទឹកត្រីកោះកុងឬទឹកត្រីអំពិលទុំបាន។